ការស្វែងរកការណែនាំពីជីដូនជីតា ឪពុកម្ដាយ ឬអ្នកធំៗក្នុងគ្រួសារ គឺជាទង្វើដ៏មានតម្លៃបំផុតនៅក្នុងវប្បធម៌ខ្មែរ។ វាឆ្លុះបញ្ចាំងពីភាពកតញ្ញូ ការគោរព និងការទទួលស្គាល់នូវបទពិសោធន៍ដ៏សម្បូរបែបរបស់ពួកគាត់។ តាមរយៈការណែនាំដ៏មានអត្ថន័យទាំងនេះ យើងអាចទទួលបានគំនិតល្អៗជាច្រើនសម្រាប់ជីវិត។ ជីដូនជីតា ឪពុកម្ដាយ និងអ្នកធំៗដទៃទៀតនៅក្នុងគ្រួសារ គឺជាប្រភពដ៏សំខាន់នៃ ប្រាជ្ញា និងបទពិសោធន៍។ ពួកគាត់បានឆ្លងកាត់ឧបសគ្គជាច្រើនក្នុងជីវិត បានឃើញការផ្លាស់ប្តូរនៃសង្គម និងបានរៀនសូត្រពីកំហុសឆ្គងផ្សេងៗទៀតផង។ ដូច្នេះ ពួកគាត់មានចំណេះដឹង និងគំនិតល្អៗជាច្រើនដែលអាចចែករំលែកដល់យើងផងដែរ។ ហើយចំពោះការពិភាក្សាជាមួយពួកគាត់មិនមែនគ្រាន់តែជាការសុំដំបូន្មាននោះទេ ប៉ុន្តែជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នាជាមួយនិងក្រុមគ្រួរសារ។ ដើម្បីទទួលបានការណែនាំដ៏មានប្រសិទ្ធភាពពីពួកគាត់ យើងគួរតែចាប់ផ្ដើមដោយមានការគោរព ការយកចិត្តទុកដាក់និងហ៊ានទទួលយកអ្វីដែលពួកគាត់ទូន្មានប្រៀនប្រដៅ មិនថាដំបូន្មាននោះល្អឬអាក្រក់។ ការស្វែងរកដំបូន្មាននេះ ត្រូវមើលលើកាលៈទេសៈណាដែលជាពេលវេលាល្អ ហើយពួកគាត់ទំនេរ មិនរវល់ ឬនឿយហត់។ ហើយពេលរសៀល ឬពេលយប់បន្ទាប់ពីអាហារពេលល្ងាច អាចជាពេលវេលាដ៏ល្អបំផុតសម្រាប់សុំយោបល់ពីពួកគាត់។ ចំណែកកន្លែងដែលស្ងប់ស្ងាត់ មិនមានសម្លេងរំខាន នឹងជួយឲ្យការសន្ទនាកាន់តែមានប្រសិទ្ធភាព។ អំឡុងពេលសន្ទនាយើងអាចប្រើពាក្យសំដីដូចជា លោកតា លោកយាយ ប៉ា ម៉ាក់ ដើម្បីបង្ហាញពីការគោរព។ មួយវិញទៀត ការសុំយោបល់ពីពួកគាត់ គឺយើងអាចបញ្ជាក់ថា អ្នកចង់ស្វែងយល់ ឬរៀនសូត្រពីបទពិសោធន៍របស់ពួកគាត់ នៅចំណុចមួយណានៃផ្នែកជីវិតរបស់អ្នក។ ឧទាហរណ៍ លោកតា លោកយាយ ប៉ា ម៉ាក់ ខ្ញុំចង់សុំយោបល់ពីអ្នកទាំងអស់គ្នាអំពីរឿងមួយ។ ហើយក្នុងអំឡុងពេលនៃការពិភាក្សា អ្នកត្រូវតែបង្ហាញពីការគោរពតាមរយៈពាក្យសម្ដី និងកាយវិការគឺសំខាន់ណាស់។ ពេលពួកគាត់និយាយ អ្នកគួរតែស្ដាប់ដោយយកចិត្តទុកដាក់ មិនមែនធ្វើជាមិនឮ ឬមិនចាប់អារម្មណ៍នោះទេ។ ហើយត្រូវព្យាយាមយល់ពីអ្វីដែលពួកគាត់កំពុងនិយាយផងដែរ។ ពេលពួកគាត់កំពុងនិយាយត្រូវទុកឲ្យពួកគាត់និយាយឲ្យចប់សិនមុននឹងអ្នកលើកជាយោបល់ ឬសំនួរបន្ថែម ឯការនិយាយកាត់អាចបង្ហាញពីការមិនគោរពផងដែរ។ ពេលអង្គុយនិយាយជាមួយពួកគាត់ អ្នកគួរតែអង្គុយក្នុងឥរិយាបថដែលបង្ហាញពីការគោរព ដូចជាឱនខ្លួនបន្តិច ឬអង្គុយបត់ជើង។ នៅពេលដែលពួកគាត់ផ្ដល់ដំបូន្មាន ឬយោបល់ណាមួយ អ្នកគួរតែថ្លែងអំណរគុណភ្លាមៗដោយស្មោះត្រង់។ ការបង្ហាញការកោតសរសើរចំពោះភាពចេះដឹង និងបទពិសោធន៍របស់ពួកគាត់ គឺជាវិធីដ៏ល្អបំផុតមួយដើម្បីបង្ហាញពីការគោរព។ ហើយអ្នកត្រូវនិយាយពាក្យថា អរគុណ ដោយបន្ថែមការបញ្ជាក់អំពីតម្លៃនៃដំបូន្មានរបស់គាត់ផងដែរ។ ឧទាហរណ៍ អរគុណលោកតា លោកយាយ ប៉ា ម៉ាក់ ចំពោះដំបូន្មានដ៏មានតម្លៃនេះ ខ្ញុំពិតជានឹងយកទៅគិតពិចារណាឲ្យបានល្អិតល្អន់។ ឯការយកដំបូន្មានរបស់ពួកគាត់ទៅអនុវត្តក្នុងជីវិតពិត គឺជាការឲ្យតម្លៃ និងការគោរពដ៏ធំបំផុត។ នៅពេលអ្នកជោគជ័យ អ្នកអាចត្រឡប់ទៅជម្រាបពួកគាត់វិញ ដើម្បីឲ្យពួកគាត់មានមោទកភាពជាមួយនឹងអ្នក។ សរុបមក ការស្វែងរកការណែនាំពីជីដូនជីតា ឪពុកម្ដាយ ឬអ្នកធំៗក្នុងគ្រួសារ គឺជាប្រពៃណីដ៏ល្អប្រសើរដែលយើងគួរតែបន្តថែរក្សា។ វាមិនត្រឹមតែផ្ដល់នូវចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃសម្រាប់ជីវិតយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងចំណងមិត្តភាព និងភាពស្និទ្ធស្នាលនៅក្នុងគ្រួសារទៀតផង។ ការអនុវត្តនូវសុជីវធម៌ ការគោរពតាមពាក្យសម្ដី និងសកម្មភាព ក៏ដូចជាការដឹងគុណចំពោះចំណេះដឹងរបស់ពួកគាត់ គឺជារឿងសំខាន់ដែលធ្វើឲ្យយើងក្លាយជាកូនចៅល្អ និងជាពលរដ្ឋគំរូក្នុងសង្គម។ ហើយការគោរពចាស់ទុំគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូររបស់យើងម្នាក់ៗផងដែរ។